ការប្រណាំងរទេះគោ និងរទេះក្របី គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រពៃណីខ្មែរ ដែលត្រូវបានប្រជាជនខ្មែរនិយមចូលចិត្ត និងរក្សាទុកតាំងពីយូរលង់ណាស់មកហើយ។ មួយវិញទៀតការប្រណាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់ប្រជាកសិករ និងការអភិរក្សកេរដំណែលវប្បធម៌ផងដែរ។ ជាពិសេសនោះគឺចង់បង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយដឹងថា គោ និងក្របីជាសត្វពាហនៈអាចជួយសម្រួលដល់ការរស់នៅតាមរយៈការធ្វើស្រែចម្ការ និងអាចចិញ្ចឹមជីវិតមនុស្សបាន។ ប្រជាជនខ្មែរចូលចិត្តការប្រណាំងរទេះគោ និងរទេះក្របីក្នុងលក្ខណៈផ្សេងៗគ្នា។ ការប្រណាំងនេះច្រើនត្រូវបានរៀបចំឡើងជាផ្នែកមួយនៃពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យច្រូតកាត់ជាដើម។ លើសពីនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចថែរក្សា និងអភិរក្សនៅប្រពៃណីដែលបានបន្សល់ទុកពីដូនតាយើងទៀតផង។ ការអភិរក្សវប្បធម៌ តាមរយៈការរៀបចំ និងចូលរួមក្នុងការប្រណាំងនេះ ប្រជាជនខ្មែរកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ជាតិ។ មិនតែប៉ុណ្ណោះវាជាមធ្យោបាយមួយដើម្បីធានាថាប្រពៃណីដ៏ល្អនេះនឹងបន្តគង់វង្សទៅកាន់មនុស្សជំនាន់ក្រោយ។ ការបង្ហាញពីភាពប៉ិនប្រសប់ ការប្រណាំងរទេះគោ និងរទេះក្របីក៏ជាឱកាសមួយសម្រាប់ម្ចាស់ និងអ្នកបររទេះបង្ហាញពីសមត្ថភាព និងភាពប៉ិនប្រសប់ក្នុងការហ្វឹកហាត់សត្វពាហនៈរបស់ពួកគេ។ ពិសេសជាងនេះទៅទៀតពួកគេត្រូវមានការយល់ដឹងអំពីឥរិយាបថរបស់គោ ឬក្របី និងចេះប្រើប្រាស់បច្ចេកទេសត្រឹមត្រូវដើម្បីឱ្យសត្វរត់បានលឿន និងមានសណ្ដាប់ធ្នាប់។ ការប្រណាំងរទេះគោឬក្របី ភាគច្រើនកើតឡើងនៅតាមតំបន់ជនបទ ជាជាងនៅទីក្រុង ដោយសារកត្តាមួយចំនួនផងដែរ។ ទីតាំង និងទីលាន តំបន់ជនបទមានវាលស្រែធំទូលាយ ឬទីវាលទំនេរជាច្រើន ដែលអនុញ្ញាតឱ្យរៀបចំទីលានប្រណាំងបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ចំណែកឯនៅទីក្រុងវិញ មិនមានដីធំទូលាយគ្រប់គ្រាន់សម្រាប់រៀបចំការប្រណាំងប្រភេទនេះឡើយ។ លក្ខណៈប្រពៃណី និងគោលបំណង ការប្រណាំងនេះមានឫសគល់យ៉ាងជ្រៅទៅក្នុងជីវិតកសិកម្មរបស់ប្រជាជននៅជនបទ។ គោ និងក្របីគឺជាកម្លាំងសំខាន់ក្នុងការងារបង្កបង្កើនផល ហើយការប្រណាំងនេះក៏ជាការបង្ហាញពីមោទកភាពចំពោះសត្វពាហនៈទាំងនេះផងដែរ។ គោលបំណងសំខាន់នៃការប្រណាំងគឺដើម្បីរក្សានូវប្រពៃណី ការកម្សាន្ត និងការជួបជុំគ្នាជាលក្ខណៈសហគមន៍។ សរុបមក ការប្រណាំងរទេះគោ និងរទេះក្របី គឺជាកេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ហើយវាគឺជាមធ្យោបាយដ៏សំខាន់ក្នុងការអភិរក្សប្រពៃណីដ៏ល្អផូរផង់នេះឱ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍ថែមទៀតផង។